បង្អែមចាប់ឆាយ គឺជាបង្អែមខ្មែរមួយមុខដ៏ពេញនិយម ដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ និងងាយស្រួលធ្វើ។ ជាទូទៅ វាមានគ្រឿងផ្សំចម្រុះជាច្រើនមុខ ដែលធ្វើឱ្យមានពណ៌ស្រស់ស្អាត និងរសជាតិប្លែកពីគេ។ ដើម្បីធ្វើបង្អែមចាប់ឆាយ អ្នកត្រូវត្រៀមគ្រឿងផ្សំសំខាន់ៗមួយចំនួន។ ក្នុងនោះមានដូចជា សណ្ដែកបាយ ប្រហែល ១ កំប៉ុង, ល្ពៅ ត្រាវ ដំឡូងជ្វា ប្រហែល ៨ ខាំ ហើយត្រូវហាន់ជាដុំតូចៗល្មម។ ក្រៅពីនេះ គ្រឿងផ្សំសំខាន់ៗផ្សេងទៀតរួមមាន ខ្ទិះដូង កន្លះគីឡូក្រាម ដែលត្រូវបែងចែកជាខ្ទិះចុង និងខ្ទិះដើម។ ដូងខ្ចីកោសយកសាច់ ចំនួន ១ ផ្លែ, សណ្ដែកដី ត្រូវធ្វើការលីង ឬស្ងោរឱ្យផុយ, គ្រាប់សាគូ ១ ខាំ ។ បន្ថែមពីនេះទៀត ត្រូវមានធ្មេញរណា កន្លះខាំ, ត្រចៀកកណ្ដុរ បន្តិច, ស្លឹកតើយ ប្រហែល ២ ទៅ ៣ សន្លឹក, ស្ករស និង អំបិល តាមចំណូលចិត្ត។ ការត្រៀមគ្រឿងផ្សំឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ គឺជាជំហានដំបូងដ៏សំខាន់ដើម្បីទទួលបានបង្អែមដែលមានរសជាតិឈ្ងុយឆ្ងាញ់។ ចំពោះ របៀបធ្វើបង្អែមចាប់ឆាយ ដំបូងបង្អស់ អ្នកត្រូវ ត្រាំសណ្ដែកបាយ ប្រហែល ១ ម៉ោង រួចលាងទឹកឱ្យបានស្អាតល្អ។ បន្ទាប់មក ដាក់ដាំទឹក ខ្ទិះចុង ប្រហែលកន្លះឆ្នាំងឱ្យពុះ រួចទើបដាក់សណ្ដែកបាយដែលបានត្រាំហើយចូល។ ពេលសណ្ដែកបាយពុះបានមួយត្រឡប់ ត្រូវដាក់ស្លឹកតើយចូល ដើម្បីឱ្យមានក្លិនឈ្ងុយ។ ហើយបន្ទាប់មកដាក់ល្ពៅ ត្រាវ និងដំឡូងជ្វាចូលតាមក្រោយ។ ចាប់ផ្ដើមបន្ថយភ្លើងបន្តិចម្តងៗ ដើម្បីឱ្យបន្លែ និងសណ្ដែកឆ្អិនផុយល្អ។ ក្នុងពេលជាមួយគ្នានោះ អ្នកអាចលីងសណ្ដែកដីឲ្យឆ្អិនដោយប្រើភ្លើងតិចៗ ដើម្បីកុំឲ្យខ្លោច ឬ ម្យ៉ាងទៀត អ្នកក៏អាចស្ងោរសណ្ដែកដីឲ្យផុយសិន ចាំយកមកបង់ចូលបង្អែម ក៏ឆ្ងាញ់ម្យ៉ាងដែរ។ នៅពេលដែលបន្លែ និងសណ្ដែកបាយផុយល្មមហើយ ត្រូវបង់សណ្ដែកដីដែលលីងហើយនោះចូល រួចទើបដាក់សាគូ និងធ្មេញរណាចូលតាមក្រោយ។ បន្ទាប់មក ទើបដាក់ដូងដែលកោសរួចចូល។ ពេលបង្អែមចាប់ផ្ដើមពុះម្តងទៀត គឺដល់ពេលត្រូវ បន្ថែមស្ករស តាមចំណូលចិត្តរបស់យើង និង អំបិល ១ ចឹបចូល។ រួចយើងកូរវាថ្នមៗរហូតទាល់តែស្ករសរលាយអស់។ ជាចុងក្រោយ ទើបដាក់ ត្រចៀកកណ្ដុរ ដែលបានរៀបចំរួចចូល ហើយបន្ថែម ខ្ទិះដូងដើមចូល។ កូរវាឱ្យសព្វ ដើម្បីឱ្យរសជាតិចូលជាតិគ្នាល្អ រួចភ្លក់មើលផ្អែមតាមចំណូលចិត្ត។ វិធីមួយទៀត អ្នកក៏អាច ស្ងោរសណ្ដែកដីឱ្យផុយសិន ចាំយកមកបង់ចូលបង្អែម ក៏ឆ្ងាញ់ម្យ៉ាងដែរ។ ការធ្វើបែបនេះអាចជួយឱ្យសណ្ដែកដីកាន់តែផុយ និងរលាយចូលគ្នាល្អជាមួយគ្រឿងផ្សំផ្សេងៗ។ គន្លឹះពិសេសមួយទៀត ដើម្បីឱ្យបង្អែមចាប់ឆាយមានរសជាតិឆ្ងាញ់ពិសា អ្នកត្រូវប្រាកដថាអ្នកបានប្រើខ្ទិះដូងស្រស់ និងមានគុណភាពល្អ។ ការប្រើស្លឹកតើយស្រស់ក៏ជួយបង្កើនក្លិនឈ្ងុយដល់បង្អែមផងដែរ។ នៅពេលបរិភោគ អ្នកអាចបន្ថែម ទឹកកក មួយដុំ ឬពីរដុំ ដើម្បីញ៉ាំឱ្យត្រជាក់ស្រស់ស្រាយ ជាពិសេសនៅរដូវក្ដៅ។ ហើយចំណុចសំខាន់មួយទៀតគឺការលៃលកជាតិផ្អែម។ សម្រាប់អ្នកចូលចិត្តផ្អែម អ្នកអាចថែមស្ករសបានតាមចំណូលចិត្ត ប៉ុន្តែកុំផ្អែមខ្លាំងពេក ព្រោះអាចបាត់បង់រសជាតិដើមនៃគ្រឿងផ្សំផ្សេងៗ។